កំណើនដ៏គួរឲ្យកត់សម្គាល់នៃហាងកាហ្វេដែលបើកដំណើរការ ២៤ ម៉ោង ដូចជាហាង កំពុងពេញនិយមនៅក្នុងទីក្រុងធំៗនៃប្រទេសកម្ពុជា។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទម្លាប់ និងតម្រូវការរបស់ប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងអ្នកធ្វើការមិនថាពេលថ្ងៃ និងពេលយប់។ ការគាំទ្រយ៉ាងទូលំទូលាយចំពោះហាងកាហ្វេដែលបើក ២៤ ម៉ោង គឺបណ្តាលមកពីកត្តាជាច្រើនដែលបំពេញតម្រូវការជាក់លាក់របស់អតិថិជន។ សម្រាប់អ្នកធ្វើការវេនយប់ ឬ អ្នកធ្វើការក្រៅម៉ោងត្រូវការកន្លែងសម្រាប់សម្រាក ជួបជុំ ឬបន្ថែមការងារក្រោយម៉ោងធម្មតា។ ហើយនិស្សិត ស្វែងរកទីតាំងស្ងប់ស្ងាត់ មាន Wi-Fi ល្បឿនលឿន និងបរិយាកាសល្អសម្រាប់រៀនសូត្រ ឬត្រៀមប្រឡងនៅពេលយប់ជ្រៅ ឬព្រឹកព្រលឹម។ អ្នកជំនួញមមាញឹក អាចប្រើប្រាស់ជាកន្លែងសម្រាប់ណាត់ជួបដៃគូអាជីវកម្មនៅពេលណាដែលងាយស្រួលសម្រាប់ភាគីទាំងសងខាង ដោយមិនកំណត់ម៉ោង។ ហាងកាហ្វេ ២៤ ម៉ោងភាគច្រើនត្រូវបានរចនាឡើងប្រកបដោយ ផាសុកភាព មានកន្លែងអង្គុយទូលាយ និងមាន ម៉ាស៊ីនត្រជាក់។ Wi-Fi ល្បឿនលឿន និង ព្រីភ្លើងគ្រប់គ្រាន់ គឺជាកត្តាចាំបាច់ដែលទាក់ទាញអ្នកធ្វើការ និងនិស្សិត។ ការផ្តល់នូវ ចំណតធំទូលាយ និង សុវត្ថិភាពខ្ពស់ (មានសន្តិសុខ ឬកាមេរ៉ាសុវត្ថិភាព) ធ្វើឲ្យអតិថិជនមានអារម្មណ៍ស្ងប់ចិត្តពេលមកលេងនៅពេលយប់។ មានបុគ្គលិករួសរាយរាក់ទាក់ និងផ្តល់សេវាកម្មបានល្អ ទោះបីជាពេលយប់ជ្រៅក៏ដោយ គឺជាចំណុចសំខាន់មួយទៀត។ ក្រៅពីកាហ្វេ ហាងទាំងនេះក៏មានផ្តល់ជូននូវ ភេសជ្ជៈជាច្រើនប្រភេទ ដូចជា តែ ទឹកផ្លែឈើ និងភេសជ្ជៈត្រជាក់ផ្សេងៗ។ មានលក់ អាហារសម្រន់ នំ និងជួនកាលមានអាហារសម្រាប់កម្ដៅដែលបំពេញតម្រូវការអ្នកឃ្លានពេលយប់។ ហាងមួយចំនួនក៏អាចមាន សេវាដឹកជញ្ជូនដែលអនុញ្ញាតឲ្យអតិថិជនកម្ម៉ង់ពីផ្ទះបានគ្រប់ពេល។ ហាងកាហ្វេ ២៤ ម៉ោងក្លាយជា កន្លែងជួបជុំមិត្តភ័ក្តិ ឬណាត់ជួបដ៏ពេញនិយមមួយ ជំនួសឲ្យការទៅរកកន្លែងកម្សាន្តពេលរាត្រីផ្សេងៗ។ វាឆ្លុះបញ្ចាំងពី ការលក់កាហ្វេ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងចំណោមយុវវ័យ។ សម្រាប់អ្នកខ្លះ វាជាកន្លែងសម្រាប់ សម្រាកលំហែចិត្ត ឬស្វែងរកភាពស្ងប់ស្ងាត់ដើម្បីគិតគូរពីកិច្ចការផ្ទាល់ខ្លួន ដោយជៀសវាងការស្ទះផ្លូវនៅពេលថ្ងៃ។ ជាទូទៅ តម្លៃភេសជ្ជៈនៅហាងកាហ្វេដែលបើក ២៤ ម៉ោងគឺ មានតម្លៃខ្ពស់ជាងបន្តិច ប្រសិនបើប្រៀបធៀបទៅនឹងហាងកាហ្វេដែលបើកតែពេលថ្ងៃធម្មតា។ ភាពខុសគ្នានៃតម្លៃនេះបណ្តាលមកពីកត្តាជាច្រើន និងមានការប្រតិបត្តិការមួយចំនួន។ ហាងទាំងនេះត្រូវប្រើប្រាស់អគ្គិសនីសម្រាប់ភ្លើង ម៉ាស៊ីនត្រជាក់ និងឧបករណ៍ផ្សេងៗ ២៤ ម៉ោងពេញមួយថ្ងៃ ដែលធ្វើឲ្យថ្លៃអគ្គិសនីកើនឡើង។ ដើម្បីដំណើរការ ២៤ ម៉ោង ហាងត្រូវមានបុគ្គលិកបំពេញការងារនៅពេលយប់ ដែលតម្រូវឲ្យមានការបង់ ប្រាក់បន្ថែមសម្រាប់ម៉ោងធ្វើការពេលរាត្រី។ ការធានាសុវត្ថិភាព ២៤ ម៉ោង និងការថែទាំឧបករណ៍ដែលដំណើរការជាប់ជានិច្ច ក៏ជាបន្ទុកចំណាយបន្ថែមផងដែរ។ អតិថិជនជាច្រើនយល់ឃើញថា ភាពងាយស្រួល និង ភាពបត់បែននៃម៉ោង ដែលហាង ២៤ ម៉ោងផ្តល់ជូន គឺជា តម្លៃបន្ថែមដែលពួកគេសុខចិត្តចំណាយច្រើនជាងបន្តិច។ សម្រាប់អ្នកដែលត្រូវការកន្លែងធ្វើការ រៀន ឬជួបជុំនៅពេលយប់ ជម្រើសនេះគឺមានតម្លៃណាស់ ដោយសារមានហាងតិចតួចណាស់ដែលផ្តល់សេវាកម្មដូចគ្នា។ ហាងកាហ្វេ ២៤ ម៉ោងក៏អាចមាន គំរូអាជីវកម្ម ដែលផ្តោតលើការលក់ផលិតផលក្នុងបរិមាណតិច ប៉ុន្តែទទួលបានប្រាក់ចំណេញខ្ពស់ក្នុងមួយមុខទំនិញ ដើម្បីទូទាត់ថ្លៃដើមប្រតិបត្តិការ។ បើទោះបីជាចំនួនហាងកាហ្វេនៅកម្ពុជាមានច្រើនក្តី ហាងកាហ្វេដែលបើក ២៤ ម៉ោងនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបនឹងហាងដែលបើកតែពេលថ្ងៃ។ កង្វះដៃគូប្រកួតប្រជែង ព្រោះវាជាពេលយប់ ក៏អាចជាមូលហេតុមួយដែលធ្វើឲ្យពួកគេអាចកំណត់តម្លៃខ្ពស់ជាងហាងទូទៅ។ សរុបមក កំណើននៃហាងកាហ្វេ ២៤ ម៉ោងគឺឆ្លើយតបទៅនឹងរបៀបរស់នៅទីក្រុងដែលមមាញឹក និងមានភាពបត់បែន។ ទោះបីជាតម្លៃភេសជ្ជៈអាចខ្ពស់ជាងបន្តិចក៏ដោយ អតិថិជននៅតែពេញចិត្តដោយសារតែភាពងាយស្រួល បរិយាកាសល្អ និងសេវាកម្មដែលបំពេញតម្រូវការរបស់ពួកគេបានគ្រប់ពេលវេលា។ ហាងកាហ្វេដែលបើក ២៤ ម៉ោងផ្តល់នូវឱកាស និងអត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់ប្រជាជនកម្ពុជា ដែលជះឥទ្ធិពលដល់ទិដ្ឋភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃ សេដ្ឋកិច្ច និងរចនាសម្ព័ន្ធសង្គមរបស់ពួកគេ។ ហាងកាហ្វេ ២៤ ម៉ោងផ្តល់នូវទីកន្លែងសំខាន់ៗដែលអាចចូលប្រើបានសម្រាប់បុគ្គលដែលមាន កាលវិភាគការងារមិនធម្មតាឬ និស្សិត ដែលចូលចិត្តរៀនយឺតរហូតដល់យប់ជ្រៅ ឬព្រឹកព្រលឹម។ ភាពបត់បែននេះជួយពួកគេបង្កើនផលិតភាព និងគ្រប់គ្រងពេលវេលារបស់ពួកគេកាន់តែមានប្រសិទ្ធភាព។ សម្រាប់មនុស្សជាច្រើន បរិយាកាសហាងកាហ្វេផ្តល់នូវ បរិយាកាសដែលជំរុញ និងជួយឱ្យផ្តោតអារម្មណ៍ ដែលប្រហែលជាមិនមាននៅផ្ទះ។ ជាមួយនឹង Wi-Fi ដែលអាចទុកចិត្តបាន ព្រីភ្លើងគ្រប់គ្រាន់ និងកន្លែងអង្គុយដែលមានផាសុកភាព ទីកន្លែងទាំងនេះក្លាយជាកន្លែងអំណោយផលសម្រាប់ការងាររកស៊ី ការស្រាវជ្រាវ ឬគម្រោងសហការក្រៅម៉ោងការិយាល័យ ឬម៉ោងសិក្សាធម្មតា។ ហាងកាហ្វេទាំងនេះដើរតួនាទីជា កន្លែងជួបជុំដ៏មានសុវត្ថិភាព និងងាយស្រួល សម្រាប់មិត្តភក្តិ និងមិត្តរួមការងារដើម្បីជួបគ្នា ជួបជុំគ្នា ឬពិភាក្សាគ្នាដោយក្រៅផ្លូវការនៅពេលណាក៏បាន។ ពួកគេផ្តល់ជម្រើសមួយផ្សេងទៀតក្រៅពីក្លឹបរាត្រី ឬបារ ដោយផ្តល់នូវបរិយាកាសធូរស្រាលសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យ ជាពិសេសសម្រាប់អ្នកដែលស្វែងរកការកម្សាន្តពេលយប់ដោយមិនប្រើគ្រឿងស្រវឹង។ ហាងកាហ្វេ ២៤ ម៉ោងផ្តល់នូវ "កន្លែងទីបី" ដែលក្រៅពីផ្ទះ និងកន្លែងធ្វើការ ដែលបុគ្គលម្នាក់ៗអាចស្វែងរកភាពឯកោ សម្រាក អានសៀវភៅ ឬគ្រាន់តែរីករាយជាមួយពេលវេលាដ៏ស្ងប់ស្ងាត់មួយឆ្ងាយពីភាពតានតឹងប្រចាំថ្ងៃ។ សម្រាប់អ្នកដែលធ្វើដំណើរឆ្ងាយ អ្នកដែលមកដល់យប់ជ្រៅ ឬបុគ្គលដែលត្រូវការបំពេញការងារបន្ទាន់អាចមក ហាងកាហ្វេទាំងនេះបាន ដែលមានអាហារទទួលទាន ឬកន្លែងរង់ចាំដែលមានសុវត្ថិភាព។ ប្រតិបត្តិការហាងកាហ្វេ ២៤ ម៉ោង បង្កើត ឱកាសការងារ ដោយផ្ទាល់សម្រាប់ប្រជាជនកម្ពុជា រួមមាន អ្នកឆុងកាហ្វេ អ្នកបម្រើ សន្តិសុខ និងបុគ្គលិកសម្អាត ដែលមួយចំនួនអាចមានជំនាញលើវេនយប់។ វត្តមាននៃហាងកាហ្វេ ២៤ ម៉ោង ជួយ ជំរុញ និងរីកចម្រើន "សេដ្ឋកិច្ចពេលយប់" នៅក្នុងទីក្រុងនានារបស់កម្ពុជា។ ប្រតិបត្តិការជាបន្តបន្ទាប់របស់ពួកគេអាចលើកទឹកចិត្តអាជីវកម្មផ្សេងទៀត (ដូចជាសេវាដឹកជញ្ជូន ហាងលក់ទំនិញ) ឱ្យពង្រីកម៉ោងប្រតិបត្តិការរបស់ខ្លួន ដែលនាំឱ្យមានសកម្មភាពសេដ្ឋកិច្ចកើនឡើងនៅពេលដែលពីមុនជាម៉ោងស្ងប់ស្ងាត់។ តាមរយៈការផ្តល់សេវាកម្មដែលបំពេញតម្រូវការក្រៅម៉ោង ហាងកាហ្វេទាំងនេះទាក់ទាញដល់អតិថិជន ដោយបង្កើត ចំណូលបន្ថែម សម្រាប់វិស័យបដិសណ្ឋារកិច្ច។ ភាពជោគជ័យនៃហាងកាហ្វេ ២៤ ម៉ោង បង្ហាញពីគំរូអាជីវកម្មដែលអាចអនុវត្តបានសម្រាប់ឧស្សាហកម្មផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ លើកទឹកចិត្តសហគ្រិនឱ្យស្វែងរក ការពង្រីកម៉ោងប្រតិបត្តិការ សម្រាប់សេវាកម្មផ្សេងៗដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលកំពុងវិវត្ត។ ហាងកាហ្វេទាំងនេះរួមចំណែកយ៉ាងសំខាន់ដល់ ការរីកចម្រើននៃហាងកាហ្វេរបស់កម្ពុជា ដោយផ្តល់នូវជម្រើសភេសជ្ជៈចម្រុះ និងបទពិសោធន៍ហាងកាហ្វេដ៏ទំនើបដែលស្របទៅនឹងរសជាតិនៃសម័យបច្ចុប្បន្ន។ នៅពេលដែលទីក្រុងនានារបស់កម្ពុជាមានការរីកចម្រើន និងមានប្រជាជនកកកុញកាន់តែច្រើន ដូចនេះតម្រូវការហាងទំនើប និងហាងកាហ្វេ ២៤ម៉ោងកាន់តែច្រើន។ ហាងកាហ្វេ ២៤ ម៉ោង ជួយបំពេញតម្រូវការនេះដោយផ្តល់នូវកន្លែងដែលមានភាពងាយស្រួល និងផាសុកភាពនៅក្រៅផ្ទះ។ ហាងកាហ្វេ ២៤ ម៉ោង បានដើរតួជាផ្នែកមួយសំខាន់នៃសេវាកម្មនៅទីក្រុង ដោយផ្តល់សេវាកម្មសំខាន់ៗ និងរួមចំណែកដល់សេដ្ឋកិច្ចរបស់ប្រទេស។